លំនាំពលកម្មយេនឌ័រ គឺជាទម្រង់នៃការបែងចែកការងារ និងភារកិច្ចរវាងបុរស និងស្ត្រី ដែលត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយវប្បធម៌ ប្រពៃណី និងជំនឿសង្គម។ លំនាំនេះអាចត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅក្នុងបរិបទផ្សេងៗគ្នារួមមាន កសិដ្ឋាន ផ្ទះបាយ និងទីផ្សារ។ ការស្វែងយល់ពីលំនាំទាំងនេះ គឺមានសារៈសំខាន់ណាស់ក្នុងការវិភាគអំពីសមភាពយេនឌ័រ និងការបែងចែកបន្ទុកពលកម្មនៅក្នុងសង្គម។ ក្នុងកសិដ្ឋាន ជាទូទៅ បុរសត្រូវបានគេមើលឃើញថាជាអ្នកទទួលខុសត្រូវចម្បងលើការងារដែលទាមទារកម្លាំងកាយខ្លាំងក្លា ដូចជាការភ្ជួររាស់ ដាំដំណាំធំៗ និងការបាញ់ថ្នាំសម្លាប់សត្វល្អិត។ ពួកគេអាចចូលរួមក្នុងការកាប់ឆ្ការព្រៃ និងការរៀបចំដីសម្រាប់បង្កបង្កើនផល។ ផ្ទុយទៅវិញ ស្ត្រីច្រើនតែត្រូវបានចាត់ចែងឲ្យធ្វើការងារដែលទាក់ទងនឹងការដាំដុះដំណាំដែលមានតម្លៃសេដ្ឋកិច្ចតិចតួច ការថែទាំដំណាំខ្នាតតូច ការប្រមូលផលបន្លែ ការជ្រើសរើសគ្រាប់ពូជ និងការចិញ្ចឹមសត្វក្នុងគ្រួសារ។ ពួកគេក៏អាចទទួលខុសត្រូវលើការងារផ្ទះបន្ថែមទៀត ដូចជាការរៀបចំអាហារសម្រាប់អ្នកធ្វើការងារស្រែចម្ការផងដែរ។ ក្នុងផ្ទះបាយ ការបែងចែកពលកម្មយេនឌ័រមានលក្ខណៈច្បាស់លាស់ណាស់។ ជាប្រពៃណី ស្ត្រីគឺជាអ្នកទទួលខុសត្រូវស្ទើរតែទាំងស្រុងចំពោះកិច្ចការផ្ទះបាយ រួមមានការរៀបចំម្ហូបអាហារ ការលាងចាន ការសម្អាតផ្ទះបាយ និងការទិញទំនិញសម្រាប់គ្រួសារ។ ពួកគេក៏ត្រូវមើលថែរក្សាកូនៗ និងធានាបាននូវសុខុមាលភាពរបស់គ្រួសារទាំងមូលផងដែរ។ បុរសអាចចូលរួមក្នុងការរៀបចំពិធីជប់លៀងធំៗ ឬការដុតសាច់ជាដើម ប៉ុន្តែការងារផ្ទះបាយប្រចាំថ្ងៃ ភាគច្រើនត្រូវបានចាត់ទុកជាភារកិច្ចរបស់ស្ត្រី។ ក្នុងទីផ្សារ លំនាំពលកម្មយេនឌ័រត្រូវបានបង្ហាញតាមរយៈប្រភេទអាជីវកម្ម និងតួនាទីដែលបុរស និងស្ត្រីកាន់កាប់។ ស្ត្រីភាគច្រើនត្រូវបានគេឃើញលក់បន្លែ ផ្លែឈើ ម្ហូបអាហារវេចខ្ចប់ស្រាប់ និងផលិតផលកសិកម្មខ្នាតតូច ដែលជាទូទៅមានប្រាក់ចំណេញទាប។ ពួកគេក៏អាចធ្វើការជាអ្នកលក់ដូរតាមផ្លូវ ឬនៅតូបតូចៗផងដែរ។ រីឯបុរសច្រើនតែចូលរួមក្នុងអាជីវកម្មធំៗជាងនេះ ដូចជាការលក់ដូរទំនិញបោះដុំ ការដឹកជញ្ជូន ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងទាមទារការចរចាលើអាជីវកម្មធំៗ។ ពួកគេក៏អាចធ្វើការជាអ្នកបើកបរ ឬជាកម្មករសំណង់ ដែលជាការងារទាមទារកម្លាំងកាយច្រើន។ ភាពខុសគ្នានៃការបែងចែកពលកម្មទាំងនេះ បង្ហាញយ៉ាងច្បាស់ថា ស្ត្រីជាទូទៅទទួលបានបន្ទុកពលកម្មធ្ងន់ជាង បើប្រៀបធៀបទៅនឹងបុរស។ ការងាររបស់ស្ត្រី មិនថាក្នុងកសិដ្ឋាន ក្នុងផ្ទះបាយ ឬក្នុងទីផ្សារ សុទ្ធតែជាការងារដែលទាមទារពេលវេលាច្រើន ការអត់ធ្មត់ខ្ពស់ និងប្រើប្រាស់កម្លាំងកាយចិត្តឥតឈប់ឈរ។ ទោះជាយ៉ាងនេះក្តី ការងារទាំងនេះច្រើនតែត្រូវបានមើលរំលង និងមិនត្រូវបានវាយតម្លៃខ្ពស់តាមតម្លៃពិតប្រាកដឡើយ។ មានភាពលម្អៀងយ៉ាងច្បាស់លាស់ដែលផ្ដល់អត្ថប្រយោជន៍ដល់បុរស ស្របពេលដែលស្ត្រីត្រូវទទួលរងនូវបន្ទុកកាន់តែច្រើន។ ការងាររបស់ស្ត្រីក្នុងផ្ទះបាយ ត្រូវបានចាត់ទុកជាកាតព្វកិច្ចដែលគ្មានតម្លៃពលកម្ម ហើយមិនត្រូវបានរាប់បញ្ចូលក្នុងផលិតផលសរុបក្នុងស្រុកឡើយ។ នៅក្នុងកសិដ្ឋាន ស្ត្រីធ្វើការងារយ៉ាងលំបាកដើម្បីផលិតស្បៀងអាហារ ប៉ុន្តែជារឿយៗពួកគេមិនមានសិទ្ធិកាន់កាប់ដីធ្លី ឬទទួលបានប្រាក់កម្ចីដូចបុរសឡើយ។ នៅក្នុងទីផ្សារ អាជីវកម្មរបស់ស្ត្រីតែងតែមានលក្ខណៈតូចតាច ហើយពួកគេជួបប្រទះនូវឧបសគ្គជាច្រើនក្នុងការទទួលបានធនធាន និងឱកាសពង្រីកខ្លួន។ យ៉ាងណាមិញ លំនាំពលកម្មយេនឌ័រនេះគឺជាកត្តាដ៏សំខាន់មួយដែលរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។ ការបែងចែកការងារដោយផ្អែកលើយេនឌ័រនេះ បង្កើតបានជាវិសមភាពយ៉ាងធ្ងន់ធ្ងរ រឹតត្បិតសក្តានុពលរបស់ស្ត្រី និងធ្វើឲ្យពួកគេមិនអាចចូលរួមចំណែកបានពេញលេញក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ វាជាការចាំបាច់ដែលសង្គមត្រូវចាប់ផ្តើមទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការងាររបស់ស្ត្រី ទាំងការងារដែលបង់ប្រាក់ និងមិនបង់ប្រាក់។ ការផ្លាស់ប្តូរទស្សនៈ និងការលើកកម្ពស់សមភាពយេនឌ័រ គឺជារឿងសំខាន់បំផុត។ យើងគួរតែលើកទឹកចិត្តឲ្យមានការបែងចែកការងារដោយសមធម៌ទាំងក្នុងផ្ទះ និងក្រៅផ្ទះ។ យុទ្ធនាការអប់រំសាធារណៈគួរតែផ្តោតលើការបំបាត់ជំនឿខុសឆ្គងដែលកំណត់តួនាទីបុរស និងស្ត្រី។ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីតាមរយៈការអប់រំ ការទទួលបានធនធានហិរញ្ញវត្ថុ និងការចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត គឺជាគន្លឹះក្នុងការបង្កើតសង្គមមួយដែលមានសមធម៌ និងយុត្តិធម៌។ មានតែតាមរយៈការផ្លាស់ប្តូរដ៏ទូលំទូលាយនេះទេ ទើបយើងអាចសម្រេចបាននូវសក្តានុពលពេញលេញរបស់មនុស្សគ្រប់រូប ដោយមិនប្រកាន់ភេទ។